ខគោត្រូវបានគេចាត់ទុកថាជាម្ហូបមួយមុខដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ។ ដោយជាទូទៅគេតែងតែឃើញវត្តមានវានៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ឬនៅតាមផ្ទះនីមួយៗ។ ម្ហូបនេះអាចទទួលទានបានច្រើនបែប ច្រើនសណ្ឋានទៅតាមចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ។ យ៉ាងណាមិញប្រភេទម្ហូបមួយមុខនេះមានរសជាតិផ្អែម ក្លិនឈ្ងុយ ដែលគួរឱ្យចង់ទទួលទាន។ ជាក់ស្តែងខគោមិនមានភាពស៊ាំញ៊ាំនៅក្នុងការចម្អិនឡើយ។ ជាដំបូងយើងគ្រាន់តែមានគ្រឿងផ្សំដូចជា សាច់គោ សាច់វៀវ ឬសាច់សសៃ ប្រហិតសាច់គោ ការ៉ុត រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសឆ្អើរចិញ្ច្រាំម៉ដ្ដ គ្រឿងសាតេ ផ្កាចន្ទន៍បុកម៉ដ្ត ទឹកដោះគោ ស្ករ អំបិល ម្សៅស៊ុប ទឹកស៊ីអ៉ីវ សាលាដ សណ្ដែកបណ្ដុះ ត្រកួន ជីរណា ជីនាងវង ម្អម ខ្ទឹមបារាំង មី នំបុ័ង និងគុយទាវ។ សម្រាប់ការចម្អិន ម្ហូបនេះវិញក៏មិនមានភាពស្មុគស្មាញអ្វីច្រើនដែរ។ ដោយជាដំបូងយើងត្រូវយកសាច់គោ សាច់វៀវ ឬសាច់សសៃមកលាងសម្អាតឱ្យស្អាត រួចហាន់ជាដុំៗទុកមួយអន្លើ។ រីឯម្ទេសឆ្អើរវិញ គេត្រូវយកវាមកត្រាំទឹកឱ្យរីក រួចចិញ្ច្រាំវាឱ្យម៉ដ្ឋ។ ក្រោយមកចាប់ផ្តើមដាក់ខ្ទះចាក់ប្រេងឆាចូលឱ្យក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម ដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាឱ្យឈ្ងុយ។ បន្ទាប់មកដាក់ស្ករត្នោតចូលកូរឱ្យឡើងជើងអង្រ្កង ប៉ុន្តែកុំទុកយូរពេកព្រោះអាចបណ្តាលឱ្យល្វីង។ បន្ទាប់មកដាក់សាច់ដែលហាន់ជាដុំៗចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង និងទឹកត្រី។ ចំណែករំដេង គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទន៍ត្រូវរំលីងវាសិន សិមយកទៅបុកឱ្យម៉ដ្ឋល្អ ចាំបង់ចូល រួចឆាចូលគ្នាឱ្យសព្វ។ ក្រោយមកចាក់ទឹកចូលឱ្យលិចសាច់ ដើម្បីរម្ងាស់ឱ្យផុយ។ ចំពោះការរំងាស់វិញ ចាប់ពីរយៈពេល៣០នាទី ទៅ ១ម៉ោងអាស្រ័យទៅតាមស្ថានភាពសាច់ គឺរហូតដល់សាច់ទន់ឬផុយ។ កូរត្រឡប់សាច់ម្តងម្កាលដើម្បីការពារកុំឱ្យស្អិតឬស្ងួត បើស្ងួតពេកត្រូវបន្ថែមទឹកចូល បន្ទាប់មកភ្លក្សសាកមើល ដើម្បីឲ្យត្រូវរសជាតិតាមចំណង់ចំណូលចិត្ត។ ពេលភ្លក្សល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ និងដាក់ទឹកដោះគោខាប់ ២ ទៅ ៣ ស្លាបព្រា។ ចុងក្រោយរង់ចាំឱ្យសាច់ផុយ រួចភ្លក្សមើលម្តងទៀតជាការស្រេច។ ម្ហូបនេះយើងអាចទទួលទានជាមួយមី ឬគុយទាវក៏បាន គឺដោយគ្រាន់តែយកមី ឬគុយទាវ បន្លែសណ្ដែកបណ្ដុះ និងត្រកួនទៅស្រុះឱ្យទន់ រួចទុកឱ្យស្រក់ទឹក។ មុនពេលទទួលទាន ត្រូវរៀបសាលាដនៅបាតចានសិន ទើបដាក់បន្លែស្រុះ មី ឬគុយទាវចូល ហើយដួសខគោដាក់ពីលើ រួចដាក់ជី ម្អម ហើយចុងក្រោយដាក់ខ្ទឹមលីងជាការស្រេច។ ក្នុងករណីទទួលទានជាមួយនំបុ័ងវិញ វាកាន់តែមានភាពងាយស្រួលទៀត។ ដោយគ្រាន់តែយកនំបុ័ងទៅអាំង ឬឆ្អើរឱ្យស្រួយ រួចកាត់ជាដុំៗ ដើម្បីងាយស្រួយជ្រលក់ ជាការស្រេច។